នំបញ្ចុកទឹកម្ហិច គឺជាមុខម្ហូបប្រចាំតំបន់ ដែលមានដើមកំណើតនៅក្នុងខេត្តកំពត ផ្ទាល់តែម្តង។ នំបញ្ចុកទឹកម្ហិចមានរសជាតិឆ្ងាញ់ប្លែក មិនដូចនំបញ្ចុក នៅតាមបណ្ដាខេត្តផ្សេងៗនោះឡើយ ។ ម្ហូបនេះត្រូវបានធ្វើពីសរសៃនំបញ្ចុក និងទឹកម្ហិច។ ម្ហូបនេះមានការគាំទ្រច្រើនពីសំណាក់ប្រជាពលរដ្ឋក្នុងខេត្តកំពត ក៏ដូចជាភ្ញៀវជាតិដែលអញ្ជើញមកពីបណ្តាខេត្តដទៃ។ នំបញ្ចុកទឹកម្ហិច ខុសពីនំបញ្ចុកសម្លខ្មែរ ណាំយ៉ា ឬ សម្លការី ដែលចំណុចខុសគ្នានោះ គឺ ទឹកសម្ល និង ចង្វាយនំ ។ ទឹកម្ហិចត្រូវបានធ្វើពីត្រីទឹកសាប ឬត្រីសមុទ្រ និងគ្រឿងផ្សំដូចជា ស្លឹកគ្រៃ និងខ្ជាយ។ លក្ខណៈពិសេសទឹកសម្ល គឺធ្វើពីត្រី ដោយស្ងោរឱ្យឆ្អិនបេះយកតែសាច់ យកមកផ្សំជាមួយ ស្លឹកខ្ទឹម មើមខ្ទឹម ម្ទេសទឹកត្រី ស្ករ អំបិល ជាមួយទឹកស៊ុបស្ងោរត្រី ។ នំបញ្ចុកទឹកម្ហិចត្រូវបានបរិភោគជាអាហារពេលព្រឹក ឬអាហារសម្រន់។ នំបញ្ចុកទឹកម្ហិចកំពត ជាមុខម្ហូបដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរ ដែលបានទៅលេងខេត្តមួយនេះ។ នំបញ្ចុកទឹកម្ហិចអាចបរិភោគជាមួយបន្លែជាច្រើនមុខ ដូចជា ត្រយូងចេក ត្រសក់ ជីអង្កាម ព្រលិត និងសណ្ដែកបណ្ដុះ។